នៅក្នុងពិភពលោកដែលកាន់តែសកលភាវូបនីយកម្ម និងមានទំនាក់ទំនងជិតស្និទ្ធ អ្នកបកប្រែ និងអ្នកបកប្រែផ្ទាល់មាត់ដើរតួនាទីយ៉ាងសំខាន់ក្នុងការភ្ជាប់គម្លាតភាសា និងវប្បធម៌។ នៅប្រទេសកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ និងមានកំណើនសេដ្ឋកិច្ចលឿន តួនាទីរបស់អ្នកបកប្រែកាន់តែមានសារៈសំខាន់ជាពិសេស។ ពួកគេមិនត្រឹមតែជួយសម្រួលដល់ទំនាក់ទំនងប៉ុណ្ណោះទេ តែថែមទាំងចូលរួមចំណែកយ៉ាងសកម្មក្នុងការរីកចម្រើនលើគ្រប់វិស័យផងដែរ។ អ្នកបកប្រែ គឺជាអ្នកជំនាញដែលធ្វើការបកប្រែឯកសារជាលាយលក្ខណ៍អក្សរពីភាសាមួយទៅភាសាមួយទៀត។ ដោយរក្សាបាននូវន័យ ស្ទីល និងបរិបទវប្បធម៌ដើមនៅដដែល។ ពួកគេធ្វើការជាមួយអត្ថបទជាច្រើនប្រភេទ រាប់ចាប់ពីឯកសារច្បាប់ កិច្ចសន្យា ឯកសារបច្ចេកទេស របាយការណ៍វេជ្ជសាស្ត្រ រហូតដល់អក្សរសិល្ប៍ និងគេហទំព័រ។ ហើយដំណើរការបកប្រែទាមទារនូវការយល់ដឹងស៊ីជម្រៅអំពីវាក្យសព្ទ វេយ្យាករណ៍ និងឃ្លាឃ្លោងនៃភាសាទាំងពីរ។ ភាពត្រឹមត្រូវ និងភាពច្បាស់លាស់ គឺជាកត្តាចម្បងបំផុតក្នុងការងារបកប្រែជាលាយលក្ខណ៍អក្សរ។ ពួកគេត្រូវប្រាកដថា រាល់ពាក្យពេចន៍ និងឃ្លាទាំងអស់ត្រូវបានបកប្រែបានយ៉ាងល្អឥតខ្ចោះ។ ផ្ទុយទៅវិញ អ្នកបកប្រែផ្ទាល់មាត់ គឺជាអ្នកសម្របសម្រួលការសន្ទនាផ្ទាល់មាត់ពីភាសាមួយទៅភាសាមួយទៀតក្នុងពេលជាក់ស្ដែង។ ពួកគេធ្វើការនៅក្នុងបរិយាកាសផ្សេងៗគ្នាដូចជា កិច្ចប្រជុំធុរកិច្ច សន្និសីទអន្តរជាតិ តុលាការ មន្ទីរពេទ្យ ឬក្នុងបេសកកម្មការទូតជាដើម។ ការបកប្រែផ្ទាល់មាត់ទាមទារនូវការគិតរហ័ស សមត្ថភាពក្នុងការស្ដាប់ និងនិយាយក្នុងពេលតែមួយ និងការចងចាំល្អ។ មានទម្រង់នៃការបកប្រែផ្ទាល់មាត់ជាច្រើនប្រភេទ រួមមាន ការបកប្រដេញ ដែលអ្នកបកប្រែនិយាយស្ទើរតែដំណាលគ្នាជាមួយវាគ្មិន និងការបកប្រែបន្តបន្ទាប់គ្នា ដែលអ្នកបកប្រែនិយាយបន្ទាប់ពីវាគ្មិននិយាយចប់ប្រយោគដែរ។ និងការបកបណ្ដាក់ ដែលអ្នកបកប្រែនិយាយបន្ទាប់ពីវាគ្មិនបញ្ចប់ប្រយោគ។ ពួកគេត្រូវរក្សាអព្យាក្រឹតភាព និងភាពសម្ងាត់នៃព័ត៌មានដែលបានបកប្រែ។ នៅកម្ពុជា អ្នកបកប្រែ និងអ្នកបកប្រែផ្ទាល់មាត់មានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ នៅក្នុងវិស័យពាណិជ្ជកម្ម ពួកគេជួយសម្រួលដល់កិច្ចចរចាពាណិជ្ជកម្ម ការបណ្តាក់ទុនរួមគ្នា និងការប្រាស្រ័យទាក់ទងជាមួយវិនិយោគិនបរទេស។ វត្តមានរបស់ពួកគេគឺចាំបាច់ណាស់នៅក្នុងកិច្ចប្រជុំកំពូល ការទូត និងវេទិកាអន្តរជាតិ ដែលតំណាងកម្ពុជាត្រូវទំនាក់ទំនងជាមួយមេដឹកនាំពិភពលោក។ ក្នុងវិស័យអប់រំ ពួកគេជួយសម្រួលដល់ការផ្លាស់ប្តូរចំណេះដឹង និងបច្ចេកវិទ្យារវាងគ្រូ-សិស្ស ឬអ្នកស្រាវជ្រាវជាតិ-អន្តរជាតិ។ នៅក្នុងវិស័យសុខាភិបាល អ្នកបកប្រែផ្ទាល់មាត់ជួយអ្នកជំងឺបរទេសទំនាក់ទំនងជាមួយគ្រូពេទ្យខ្មែរ។ ពួកគេក៏មានសារៈសំខាន់ផងដែរនៅក្នុងវិស័យច្បាប់ និងយុត្តិធម៌ ដើម្បីធានាថាជនបរទេសយល់ពីនីតិវិធី និងសិទ្ធិរបស់ពួកគេ។ លើសពីនេះ ពួកគេក៏ចូលរួមចំណែកក្នុងការអភិវឌ្ឍទេសចរណ៍ ដោយជួយភ្ញៀវទេសចរបរទេសស្វែងយល់ពីវប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរ។ ការងាររបស់ពួកគេជួយកសាងទំនុកចិត្ត និងការយល់ដឹងគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។ ដើម្បីក្លាយជាអ្នកបកប្រែ និងអ្នកបកប្រែផ្ទាល់មាត់ដែលមានជំនាញវិជ្ជាជីវៈ ពួកគេត្រូវតែមានជំនាញជាច្រើន។ ទីមួយ គឺជំនាញភាសាដ៏ល្អឥតខ្ចោះទាំងភាសាកំណើត និងភាសាបរទេស រួមទាំងវាក្យសព្ទ វេយ្យាករណ៍ និងក្បួនខ្នាតក្នុងការប្រើប្រាស់ភាសា។ ទីពីរ គឺការយល់ដឹងស៊ីជម្រៅអំពីវប្បធម៌នៃភាសាទាំងពីរ ដើម្បីអាចបកប្រែបានត្រឹមត្រូវ និងសមស្របតាមបរិបទ។ ទីបី គឺជំនាញស្រាវជ្រាវល្អ ដើម្បីស្វែងរកព័ត៌មាន និងវាក្យសព្ទជាក់លាក់សម្រាប់ប្រធានបទនីមួយៗ។ ទីបួន គឺជំនាញបច្ចេកទេសក្នុងការប្រើប្រាស់ឧបករណ៍បកប្រែជំនួយកុំព្យូទ័រ សម្រាប់អ្នកបកប្រែឯកសារ។ ពួកគេក៏ត្រូវមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ រួមទាំងភាពសម្ងាត់ ភាពអព្យាក្រឹត និងភាពត្រឹមត្រូវ។ ការអភិវឌ្ឍជំនាញទំនាក់ទំនងអន្តរបុគ្គល ក៏ជួយឲ្យពួកគេអាចធ្វើការជាមួយអតិថិជនបានល្អផងដែរ។ ការរៀនសូត្របន្ត និងការធ្វើបច្ចុប្បន្នភាពចំណេះដឹងអំពីនិន្នាការថ្មីៗនៅក្នុងវិស័យភាសា គឺជាគន្លឹះនៃភាពជោគជ័យ។ ទោះបីជាមានតួនាទីសំខាន់ក៏ដោយ អ្នកបកប្រែ និងអ្នកបកប្រែផ្ទាល់មាត់នៅកម្ពុជាក៏ប្រឈមមុខនឹងបញ្ហាជាច្រើនផងដែរ។ ទីមួយ ការប្រកួតប្រជែងខ្ពស់ក្នុងទីផ្សារការងារ ដោយសារនិស្សិតជាច្រើនមានសមត្ថភាពភាសាអង់គ្លេសល្អ។ ទីពីរ គុណភាពនៃការបកប្រែ និងការបកប្រែផ្ទាល់មាត់អាចមានលក្ខណៈខុសគ្នា ដោយសារកង្វះស្តង់ដារវិជ្ជាជីវៈច្បាស់លាស់។ ទីបី បញ្ហាទាក់ទងនឹងតម្លៃសេវា ដែលពេលខ្លះមិនទាន់ឆ្លុះបញ្ចាំងពីគុណភាព និងការខិតខំប្រឹងប្រែងរបស់ពួកគេ។ ទីបួន កង្វះនៃការបណ្តុះបណ្តាលឯកទេសស៊ីជម្រៅសម្រាប់អ្នកបកប្រែ និងអ្នកបកប្រែផ្ទាល់មាត់។ ទីប្រាំ ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាបកប្រែដោយស្វ័យប្រវត្តិ ក៏អាចជាការគំរាមកំហែងមួយផងដែរ។ ទោះបីជាបច្ចេកវិទ្យាមិនអាចជំនួសមនុស្សបានទាំងស្រុងក៏ដោយ វាអាចកាត់បន្ថយតម្រូវការសម្រាប់បកប្រែឯកសារសាមញ្ញៗបាន។ ការខ្វះការយល់ដឹងពីសារៈសំខាន់នៃវិជ្ជាជីវៈនេះពីសំណាក់សាធារណជន ក៏ជាបញ្ហាមួយផងដែរ។ ពួកគេជួបប្រទះសម្ពាធផ្លូវចិត្តខ្ពស់ ជាពិសេសអ្នកបកប្រែផ្ទាល់មាត់ ដែលត្រូវគិតរហ័ស និងត្រឹមត្រូវ។ ការខ្វះឯកសារយោង និងវាក្យសព្ទបច្ចេកទេសជាក់លាក់ជាភាសាខ្មែរ ក៏ជាឧបសគ្គមួយដែរ។ ទោះបីជាមានបញ្ហាប្រឈមក៏ដោយ វិស័យបកប្រែ និងបកប្រែផ្ទាល់មាត់នៅកម្ពុជានៅតែមានឱកាស និងទិសដៅល្អទៅមុខ។ ការរីកចម្រើននៃទំនាក់ទំនងអន្តរជាតិ និងការវិនិយោគបរទេស នឹងបន្តបង្កើនតម្រូវការសម្រាប់អ្នកជំនាញភាសា។ វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ក៏នឹងបន្តត្រូវការអ្នកបកប្រែផ្ទាល់មាត់ និងមគ្គុទ្ទេសក៍ទេសចរណ៍ដែលមានជំនាញភាសាដែរ។ ការអភិវឌ្ឍន៍ធនធានមនុស្សតាមរយៈការបណ្តុះបណ្តាលឯកទេសនិងការបង្កើតសមាគមវិជ្ជាជីវៈ ដើម្បីជួយលើកកម្ពស់គុណភាព និងស្តង់ដារនៃវិជ្ជាជីវៈនេះ។ ការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាបកប្រែជំនួយកុំព្យូទ័រ ក៏អាចជួយបង្កើនប្រសិទ្ធភាពការងារផងដែរ។ ការបង្កើតវចនានុក្រមបច្ចេកទេស និងវាក្យសព្ទឯកទេសជាភាសាខ្មែរ នឹងជួយសម្រួលដល់ការបកប្រែ។ ការផ្សព្វផ្សាយឲ្យសាធារណជនយល់ដឹងពីសារៈសំខាន់នៃអ្នកបកប្រែ និងអ្នកបកប្រែផ្ទាល់មាត់ ក៏ជួយលើកតម្លៃវិជ្ជាជីវៈផងដែរ។ ពួកគេអាចពង្រីកជំនាញទៅកាន់វិស័យផ្សេងៗដូចជា ការបកប្រែឯកសារពហុព័ត៌មានឬការបកប្រែសម្រាប់បច្ចេកវិទ្យា។ ការបង្កើតបណ្តាញទំនាក់ទំនងរវាងអ្នកបកប្រែ និងអ្នកបកប្រែផ្ទាល់មាត់ ក៏អាចជួយផ្លាស់ប្តូរបទពិសោធន៍ និងបង្កើនសមត្ថភាពរួមគ្នា។ សរុបមក អ្នកបកប្រែ និងអ្នកបកប្រែផ្ទាល់មាត់ គឺជាស្ពានដ៏សំខាន់ដែលតភ្ជាប់ប្រទេសកម្ពុជាទៅនឹងពិភពលោក។